ការធ្វើកាយវិការ និងការប្រើប្រាស់ទឹកមុខ ជាផ្នែកសំខាន់នៃការប្រាស្រ័យទាក់ទង និងបង្ហាញអារម្មណ៍របស់មនុស្ស។ កាយវិការ និងទឹកមុខដែលបង្ហាញពីការគួរសម អាចបញ្ជាក់ពីសភាពអារម្មណ៍ ព្រមទាំងបង្ហាញពីការគោរព ឬអសីលធម៌ក្នុងសង្គមផងដែរ។ ការសម្លឹងមើលទៅភ្នែកអ្នកសន្ទនា គឺជាកាយវិការដ៏សំខាន់មួយដែលបង្ហាញពីការគោរព និងការយកចិត្តទុកដាក់។ ទោះជាយ៉ាងណាក៏ដោយ ត្រូវចៀសវាងការសម្លឹងមើលដោយមិនព្រិចភ្នែកពេក ព្រោះអាចធ្វើឲ្យអ្នកម្ខាងទៀតមានអារម្មណ៍មិនល្អ ឬអាចយល់ច្រឡំថាយើងមានបំណងមិនល្អទៅគេក៍ថាបាន។ ការញញឹម គឺជាទឹកមុខដែលបង្ហាញពីភាពរួសរាយរាក់ទាក់ និងការទទួលស្វាគមន៍ ហើយវាជួយបង្កើតបរិយាកាសល្អ និងធ្វើឲ្យអ្នកដទៃមានអារម្មណ៍កក់ក្តៅ។ ការងក់ក្បាលថ្នមៗពេលអ្នកដទៃនិយាយ គឺជាកាយវិការដែលបង្ហាញថាអ្នកកំពុងស្តាប់ និងយល់នូវអ្វីដែលពួកគេកំពុងនិយាយ។ ឥរិយាបថត្រង់ ការអង្គុយ ឬឈរឲ្យត្រង់ គឺជាឥរិយាបថដែលបង្ហាញពីការគោរពខ្លួនឯង និងការយកចិត្តទុកដាក់ចំពោះអ្នកដទៃ ព្រោះវាក៏ជួយឲ្យអ្នកមានទំនុកចិត្តផងដែរ។ ការប្រើកាយវិការដោយបើកបាតដៃ គឺជាសញ្ញាបង្ហាញពីភាពស្មោះត្រង់ និងគ្មានលាក់លៀម។ ការចាប់ដៃ ល្មមមិនប្រើកម្លាំងពេក និងសម្លឹងភ្នែក គឺជាទម្លាប់មួយដែលបង្ហាញពីការគោរព និងការកសាងទំនាក់ទំនងល្អ ជាពិសេសក្នុងការជួបគ្នាលើកដំបូង។ ការអង្គុយមិនសមរម្យ ការធ្វើកាយវិការដូចជាការរឹតជើង ការរង្គើខ្លួន ឬការលេងរបស់របរផ្សេងៗពេលកំពុងសន្ទនា អាចបង្ហាញពីភាពអន្ទះអន្ទែង ភាពធុញទ្រាន់ ឬការមិនចាប់អារម្មណ៍។ ការធ្វើកាយវិការបែបនេះ វាធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាអ្នកមិនគោរពពួកគេ។ ការសម្លឹងមើលទៅកន្លែងផ្សេង ការមិនសម្លឹងភ្នែកអ្នកសន្ទនា អាចត្រូវបានគេគិតថាជាការមិនគោរព ភាពមិនស្មោះត្រង់ ឬខ្វះទំនុកចិត្ត។ ទឹកមុខក្រញ៉ូវ ឬទឹកមុខមិនរីករាយ ទឹកមុខដែលបង្ហាញពីភាពមិនពេញចិត្ត កំហឹង ឬភាពតានតឹង អាចធ្វើឲ្យអ្នកដទៃមិនហ៊ានចូលក្បែរ ឬយល់ថាអ្នកជាមនុស្សដែលពិបាករាក់ទាក់។ ការមើលម៉ោង ឬទូរស័ព្ទ កាយវិការនេះបង្ហាញថាអ្នកមិនសូវមានពេល ឬមិនចាប់អារម្មណ៍នឹងការសន្ទនា។ វាជាការមិនគួរសមយ៉ាងខ្លាំង ហើយធ្វើឲ្យអ្នកម្ខាងទៀតមានអារម្មណ៍ថាអ្នកកំពុងប្រញាប់ចង់បញ្ចប់ការសន្ទនា។ ការធ្វើមុខស្មើ ទឹកមុខដែលគ្មានអារម្មណ៍ ឬគ្មានប្រតិកម្មអ្វីទាំងអស់ អាចធ្វើឲ្យអ្នកសន្ទនាមានអារម្មណ៍ថាអ្នកមិនចាប់អារម្មណ៍ ឬមិនយល់អ្វីដែលពួកគេកំពុងនិយាយ។ ការសម្លឹងមើលនរណាម្នាក់ពីក្បាលដល់ចុងជើង ឬការក្រឡាប់ភ្នែកចុះឡើង កាយវិការនេះបង្ហាញពីភាពមិនពេញចិត្ត ការមើលងាយ ហើយវាអាចបង្ករជម្លោះ និងបំផ្លាញទំនាក់ទំនង។ ការលូកដៃទៅក្នុងហោប៉ៅ នៅពេលធ្វើសន្ទនាជាមួយអ្នកដែលមានវ័យច្រើនជាង គឺជាកាយវិការមិនសមគួរឡើយ ពីព្រោះថាវាអាចយល់ច្រឡំ ថាយើងមិនមានការគោរពទៅលើពួកគាត់ និងជាក្មេងឈ្លើយមិនស្គាល់ចាស់ទុំ។ ការយល់ដឹងអំពីកាយវិការ និងទឹកមុខទាំងនេះ គឺពិតជាសំខាន់ណាស់ក្នុងការកសាងទំនាក់ទំនងល្អ និងបង្ហាញពីការគួរសមនៅក្នុងសង្គម។